ជំនឿប្រជាជនខ្មែរ តែងមានអបិយជំនឿហាមប្រាមកូនចៅមិនឱ្យដេកបែរក្បាលទៅទិសខាងលិចឡើយតាំងពីបុរាណកាលមកម្ល៉េះ។ ដោយហេតុថាជំនឿនេះកើតចេញពីមូលហេតុសំខាន់ៗ និងដើមចមមួយចំនួន។ បើតាមប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា ការតម្កល់សពមុនពេលបូជា គឺគេនិយមបែរជើងទៅទិសខាងកើត ហើយបែរក្បាលទៅទិសខាងលិច។ ដូច្នេះ ទិសខាងលិចត្រូវបានចាត់ទុកជាទិសសម្រាប់អ្នកស្លាប់ ឬជាទិសនៃការបញ្ចប់ជីវិត។ រីឯតាមគម្ពីរព្រះពុទ្ធសាសនា ព្រះពុទ្ធបរមសាស្តាទ្រង់បានបរិនិព្វានដោយទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះសិរ្សបែរទៅទិសខាងជើង ព្រះភ័ក្ត្របែរទៅទិសខាងលិច និងព្រះបាទទាំងគូទៅទិសខាងត្បូង។ ទោះបីជាព្រះភ័ក្ត្របែរទៅទិសខាងលិចក្ដី ក៏ទិសខាងលិចនៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៃការបរិនិព្វាន ដែលជាការបិទបញ្ចប់ភពជាតិ។ ដោយសារព្រឹត្តិការណ៍ដ៏សំខាន់នេះ ទើបទិសខាងលិចត្រូវបានគេចាត់ទុកថាជាទិសនៃការបាត់បង់ ការបញ្ចប់ ឬសេចក្តីស្លាប់។ ក្រៅពីមូលហេតុខាងលើ ទិសខាងលិចក៏ត្រូវបានគេយល់ថាជាទិសនៃការបិទបញ្ចប់ ឬការបាត់បង់ផងដែរ។ ជាក់ស្តែង ព្រះអាទិត្យតែងលិចនៅទិសខាងលិច ដែលសម្គាល់ការបញ្ចប់នៃថ្ងៃ ឬការលាគ្នា។ ដូចនេះ វាត្រូវបានគេជឿថា ការដេកបែរក្បាលទៅទិសនេះអាចនាំឱ្យមានការបាត់បង់លាភសក្ការៈ ឬសំណាងមិនល្អ។ លើសពីនេះក៏មានជំនឿមួយចំនួនទៀត ដែលគេសន្មតថាអាចកើតឡើងផងដែរ។ ដោយសារតែទិសខាងលិចត្រូវបានគេចាត់ទុកជា "ទិសរបស់អ្នកស្លាប់" និងជាទិសដែលព្រះពុទ្ធបរិនិព្វាន អ្នកខ្លះជឿថាការដេកបែរក្បាលទៅទិសនេះអាចធ្វើឱ្យវិញ្ញាណមិនល្អមកយាយី។ នេះអាចបណ្ដាលឱ្យមាន សុបិន្តអាក្រក់ យល់សប្ដិឃើញខ្មោច ឬក៏មានអារម្មណ៍ភ័យខ្លាចនៅពេលយប់។ ផលប៉ះពាល់ផ្លូវចិត្តនេះអាចធ្វើឱ្យអ្នកគេងមិនលក់ស្កប់ស្កល់ និងមានអារម្មណ៍មិនស្រណុកក្នុងខ្លួននៅពេលភ្ញាក់ពីគេង។ ជំនឿមួយចំនួនក៏យល់ថា ការដេកបែរក្បាលទៅទិសខាងលិចអាចប៉ះពាល់ដល់ សុខភាពផ្លូវកាយ។ វាត្រូវបានគេជឿថាអាចធ្វើឱ្យអ្នកគេងមិនលក់ស្រួល មានអាការៈឈឺក្បាល ឈឺសាច់ដុំ ឬមានអារម្មណ៍អស់កម្លាំង។ ចំពោះអ្នកដែលមានជំងឺប្រចាំកាយស្រាប់ ការដេកបែរក្បាលទៅទិសនេះ ត្រូវបានគេជឿថាអាចធ្វើឱ្យជំងឺកាន់តែរើឡើង ឬពិបាកក្នុងការជាសះស្បើយ។ នេះក៏ដោយសារតែអារម្មណ៍មិនស្រណុក និងភាពភ័យខ្លាចដែលកើតចេញពីជំនឿនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធការពាររាងកាយផងដែរ។ មួយវិញទៀតគឺជំនឿដែលទាក់ទងនឹងការនាំមកនូវសំណាងអាក្រក់ ឬគ្រោះកាចចង្រៃ ដែលជាផលប៉ះពាល់ដ៏ធំបំផុតដែលគេបារម្ភ។ ដោយសារទិសខាងលិចត្រូវបានភ្ជាប់នឹងសេចក្ដីស្លាប់ គេជឿថាការដេកបែរទៅទិសនេះអាចទាក់ទាញរឿងមិនល្អ ឧបសគ្គ ឬគ្រោះថ្នាក់ចូលមកក្នុងជីវិត។ មួយទៀតនោះគឺការបាត់បង់សិរីមង្គល និងភាពចម្រុងចម្រើនក្នុងជីវិត ដែលអ្នកប្រកាន់ជំនឿនេះ ពួកគេយល់ថាទិសខាងលិចមិនមែនជាទិសនៃសិរីមង្គលទេ។ ដូច្នេះ ការដេកបែរទៅទិសនេះអាចធ្វើឱ្យបាត់បង់លាភសំណាង ភាពជោគជ័យ និងភាពចម្រុងចម្រើនក្នុងមុខរបរ ឬការរស់នៅ។ ជំនឿលើការបាត់បង់លាភសក្ការៈ មានន័យថាព្រះអាទិត្យលិចនៅទិសខាងលិចជារៀងរាល់ថ្ងៃ ដែលជានិមិត្តរូបនៃការបញ្ចប់ថ្ងៃ ឬការបាត់បង់ពន្លឺ។ ហេតុនេះហើយ វាត្រូវបានគេជឿថា ការដេកបែរក្បាលទៅទិសនេះអាចនាំមកនូវ សំណាងមិនល្អ បណ្ដាលឱ្យមានការធ្លាក់ចុះនូវលាភសក្ការៈ ឬជួបប្រទះនូវឧបសគ្គផ្សេងៗក្នុងជីវិត។ ឧទាហរណ៍ ការរកស៊ីអាចមិនសូវរីកចម្រើន ជួបបញ្ហាហិរញ្ញវត្ថុ ឬមានរឿងរ៉ាវមិនល្អកើតឡើងជាញឹកញាប់។ ម្យ៉ាងវិញទៀត ទំនាក់ទំនងក្នុងគ្រួសារក៏អាចមានភាពរកាំរកូសផងដែរ។ ផ្អែកលើជំនឿប្រពៃណីខ្មែរ និងក្បួនតម្រាផ្សេងៗ ដើម្បីទទួលបានដំណេកល្អ និងជៀសវាងផលអវិជ្ជមានដែលគេជឿថាអាចកើតឡើងពីការដេកបែរក្បាលទៅទិសខាងលិច។ ការដេកបែរក្បាលទៅទិសខាងកើត ជានិមិត្តរូបនៃកំណើត និងភាពចម្រើន ព្រោះព្រះអាទិត្យរះពីទិសខាងកើត ដែលតំណាងឱ្យការចាប់ផ្តើមថ្មី ពន្លឺ ថាមពល និងភាពចម្រុងចម្រើន។ ដូច្នេះ ការដេកបែរក្បាលទៅទិសនេះ ត្រូវបានគេជឿថានឹងនាំមកនូវថាមពលវិជ្ជមាន សុខភាពល្អ លាភសំណាង និងការរីកចម្រើនក្នុងជីវិត។ គេជឿថាការដេកបែរក្បាលទៅទិសខាងកើតអាចជួយឱ្យគេងលក់ស្រួល មានសុខភាពល្អ កាត់បន្ថយសុបិនអាក្រក់ និងជួយឱ្យការងារមុខរបរកាន់តែរីកចម្រើន។ មនុស្សជាច្រើនជឿថា ការបែរក្បាលទៅទិសខាងកើតជួយឱ្យពួកគេភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងពេញមួយថ្ងៃ។ រីឯទិសខាងជើងជាទិសនៃភាពស្ងប់សុខ និងលំហូរថាមពលល្អ តាមក្បួនហុងស៊ុយ និងជំនឿមួយចំនួនទៀត ទិសខាងជើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងលំហូរថាមពលល្អ ភាពស្ងប់សុខ និងការអភិវឌ្ឍន៍ផ្លូវចិត្ត។ អ្នកខ្លះទៀតជឿថា ទិសខាងជើងមានថាមពលម៉ាញេទិចរបស់ផែនដី ដែលអាចជួយដល់លំហូរឈាម និងថាមពលក្នុងរាងកាយឱ្យមានតុល្យភាពល្អ។ ដំណេកស្កប់ស្កល់ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ជួយកាត់បន្ថយភាពតានតឹង និងការគិតច្រើន។ ការរីកចម្រើនផ្នែកចំណេះដឹង ជាពិសេសសម្រាប់សិស្សានុសិស្ស ឬអ្នកសិក្សាស្រាវជ្រាវ គេជឿថាអាចជួយបង្កើនការចងចាំ និងការយល់ដឹង។ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបរមសាស្តាទ្រង់បានបរិនិព្វានដោយព្រះសិរ្សបែរទៅទិសខាងជើង។ ការគោរពតាមនេះក៏ជាមូលហេតុមួយដែលមនុស្សមួយចំនួនជ្រើសរើសដេកបែរក្បាលទៅទិសខាងជើង។ ជាទូទៅ ជំនឿទាំងនេះត្រូវបានចម្លងបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយ ហើយបានក្លាយជាផ្នែកមួយនៃវប្បធម៌ប្រពៃណីខ្មែរ។ យ៉ាងណាមិញ ការជ្រើសរើសទិសដេកគឺអាស្រ័យទៅលើជំនឿផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់ពីជំនឿប្រពៃណីទាំងនេះអាចជួយឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ និងការគិតរបស់សង្គម។